ពេលព្រឹកព្រលឹមគឺជាពេលវេលាដែលខ្យល់អាកាសបរិសុទ្ធបំផុតសម្រាប់ការហាត់ប្រាណ។ មនុស្សជាច្រើនចូលចិត្តម៉ោងប្រាំព្រឹក ព្រោះវាជាពេលដែលទីក្រុងនៅមានភាពស្ងប់ស្ងាត់។ ពន្លឺព្រះអាទិត្យពណ៌មាសនៅពេលព្រឹក ផ្តល់នូវវីតាមីនដេ និងថាមពលវិជ្ជមានដល់រាងកាយ។ សំឡេងបក្សីយំនៅតាមដើមឈើនាពេលព្រឹកព្រលឹម បង្កើតបានជាបរិយាកាសដ៏មនោរម្យ។ ការទទួលទានកាហ្វេក្តៅៗនៅពេលព្រឹក ជួយឱ្យស្មារតីស្រស់ថ្លាមុនពេលចាប់ផ្តើមការងារ។ មនុស្សភាគច្រើនយល់ថា ពេលព្រឹកគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តសំខាន់ៗ។ ក្លិនអាហារពេលព្រឹកនៅតាមដងផ្លូវ ដាស់អារម្មណ៍អ្នកធ្វើដំណើរឱ្យមានកម្លាំងកំហែង។ ភាពត្រជាក់ត្រជុំនៃទឹកសន្សើមនាពេលព្រឹក ធ្វើឱ្យរុក្ខជាតិមានពណ៌បៃតងស្រស់បំព្រង។ ការមើលព្រះអាទិត្យរះនៅតាមវាលស្រែ គឺជាទិដ្ឋភាពដែលមិនអាចបំភ្លេចបានសម្រាប់អ្នកជនបទ។ ម៉ោង៦ព្រឹកគឺជាពេលដែលសិស្សានុសិស្សចាប់ផ្តើមធ្វើដំណើរទៅសាលារៀនដោយក្តីសង្ឃឹម។ មនុស្សជាច្រើនចូលចិត្តភាពស្ងប់ស្ងាត់នាពេលព្រឹក ដើម្បីធ្វើសមាធិ និងតម្រង់ចិត្ត។ ការដើរហាត់ប្រាណតាមមាត់ទន្លេនាពេលព្រលឹម ជួយឱ្យសួតទទួលបានខ្យល់បរិសុទ្ធ។ ពន្លឺនៅពេលព្រឹកព្រលឹមជួយឱ្យការថតរូបទេសភាពមានសោភ័ណភាពស្រស់ស្អាតប្លែក។ សម្រាប់អ្នកលក់ដូរ ពេលព្រឹកព្រលឹមគឺជាម៉ោងមមាញឹកបំផុតក្នុងការទទួលភ្ញៀវ។ ភាពស្រស់ស្រាយនៃខ្យល់អាកាសពេលព្រឹក ជួយកាត់បន្ថយភាពតានតឹងពីការងារ។ មនុស្សចាស់ជារឿយៗចូលចិត្តក្រោកពីព្រលឹម ដើម្បីសូត្រធម៌ និងធ្វើចិត្តឱ្យស្ងប់។ ការជួបជុំមិត្តភក្តិនៅតូបកាហ្វេពេលព្រឹក គឺជាវប្បធម៌នៃការសន្ទនាដ៏រីករាយមួយ។ ពេលព្រឹកគឺជាពេលដែលខួរក្បាលមានភាពរហ័សរហួនបំផុតក្នុងការរៀនសូត្រអ្វីថ្មីៗ។ សំឡេងជួងវត្តនៅពេលព្រឹកព្រលឹម ផ្តល់នូវអារម្មណ៍ជ្រះថ្លាដល់ពុទ្ធបរិស័ទ។ ការរៀបចំផែនការប្រចាំថ្ងៃនៅពេលព្រឹក ជួយឱ្យការងារប្រព្រឹត្តទៅបានយ៉ាងរលូន។ ឯម៉ោងដប់ពីរថ្ងៃត្រង់ គឺជាពេលវេលាសម្រាកដ៏មានតម្លៃបន្ទាប់ពីធ្វើការច្រើនម៉ោង។ ការទទួលទានអាហារថ្ងៃត្រង់ជុំគ្នាជាមួយសហការី ជួយបង្កើនភាពស្និទ្ធស្នាល។ មនុស្សជាច្រើនចូលចិត្តសម្រាកភ្នែកមួយភាំងនៅពេលថ្ងៃត្រង់ ដើម្បីស្តារថាមពល។ ម្លប់ដើមឈើធំៗគឺជាទីកន្លែងដ៏ល្អបំផុតសម្រាប់ជ្រកកម្តៅថ្ងៃនាពេលថ្ងៃត្រង់។ ទឹកក្រូចស្រស់ត្រជាក់ៗ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតដើម្បីបំបាត់ភាពក្តៅស្អុះ។ ម៉ោងសម្រាកថ្ងៃត្រង់គឺជាពេលដែលមនុស្សអាចជជែកគ្នាលេងពីនេះពីនោះបានយ៉ាងសប្បាយ។ មនុស្សភាគច្រើនយល់ថា ការងូតទឹកជម្រះខ្លួននៅពេលថ្ងៃត្រង់ ជួយឱ្យមានភាពស្រស់ថ្លាឡើងវិញ។ ការអានសៀវភៅ ឬស្តាប់តន្ត្រីនៅពេលថ្ងៃត្រង់ ជួយឱ្យអារម្មណ៍ធូរស្រាល។ កម្តៅថ្ងៃដ៏ខ្លាំងនៅពេលថ្ងៃត្រង់ ជួយឱ្យសម្លៀកបំពាក់ដែលបោកគក់ស្ងួតបានរហ័ស។ សម្រាប់អ្នកធ្វើការការិយាល័យ ម៉ោងថ្ងៃត្រង់គឺជាពេលដែលពួកគេអាចចេញក្រៅរកអាហារឆ្ងាញ់ៗ។ ចំពោះ ម៉ោងបួនរសៀលគឺជាពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមទន់បន្តិចម្តងៗ។ ខ្យល់ជំនោររំភើយៗនាពេលល្ងាច ធ្វើឱ្យការដើរកម្សាន្តមានភាពរីករាយ។ មនុស្សភាគច្រើនចូលចិត្តលេងកីឡានៅពេលល្ងាច ដើម្បីពង្រឹងសុខភាព។ ពេលល្ងាចគឺជាពេលវេលាដ៏ល្អសម្រាប់ការជួបជុំមិត្តភក្តិញ៉ាំអាហារសម្រន់។ ការមើលក្មេងៗលេងកីឡានៅតាមសួនច្បារនាពេលល្ងាច បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក។ ពន្លឺពណ៌ទឹកក្រូចនាពេលល្ងាច ផ្តល់នូវអារម្មណ៍កក់ក្តៅ និងស្ងប់ស្ងាត់។ ការធ្វើដំណើរត្រឡប់ទៅផ្ទះវិញនាពេលល្ងាច គឺជាការត្រឡប់ទៅសម្រាកនៅផ្ទះវិញ បន្ទាប់ពីការធ្វើ ការងារហត់នឿយពេញមួយថ្ងៃ។ ការអង្គុយលេងនៅតាមយ៉រផ្ទះនាពេលល្ងាច ជួយឱ្យអារម្មណ៍ស្រស់ស្រាយ។ សំឡេងកូនក្មេងរត់លេងនៅតាមភូមិជានិមិត្តរូបនៃភាពសប្បាយរីករាយនាពេលល្ងាច។ ពេលព្រលប់គឺជាពេលវេលាដ៏រ៉ូមែនទិកបំផុតសម្រាប់ការដើរកម្សាន្តតាមមាត់ទន្លេ។ ការទស្សនាព្រះអាទិត្យលិចបាត់ពីផ្ទៃមេឃ ផ្តល់នូវភាពស្ងប់ស្ងាត់ក្នុងចិត្ត។ ពន្លឺចុងក្រោយនៃថ្ងៃ បង្កើតបានជាពណ៌ចម្រុះដ៏ស្អាតនៅលើពពក។ មនុស្សជាច្រើនចូលចិត្តពេលព្រលប់ ព្រោះវាកំណត់សម្គាល់ការបញ្ចប់នៃភាពហត់នឿយ។ ការជួបជុំគ្រួសារនៅពេលព្រលប់ គឺជាពេលវេលាដ៏មានសុភមង្គលបំផុត។ ពេលសន្ធ្យាគឺជាពេលដែលទីក្រុងចាប់ផ្តើមមានពន្លឺភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។ ខ្យល់អាកាសពេលព្រលប់មានភាពត្រជាក់ជាងពេលថ្ងៃ ដែលធ្វើឱ្យមនុស្សចង់ចេញក្រៅ។ ការញ៉ាំអាហារនៅក្រៅផ្ទះនាពេលព្រលប់ គឺជាការសម្រាកលម្ហែដ៏ពេញនិយម។ មនុស្សភាគច្រើនយល់ថា ពេលល្ងាចគឺជាពេលដែលពួកគេមានសេរីភាពពេញលេញពីការងារ។ ភាពស្ងប់ស្ងាត់នៃធម្មជាតិនាពេលព្រលប់ ជួយឱ្យមនុស្សបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលយប់ជ្រៅគឺជាពេលវេលាដែលពិភពលោកទាំងមូលហាក់ដូចជាឈប់សម្រាក។ ការមើលផ្កាយនៅលើមេឃនាពេលយប់ គឺជាការកម្សាន្តបែបធម្មជាតិដ៏អស្ចារ្យ។ ភាពស្ងប់ស្ងាត់នាពេលយប់ ជួយឱ្យការផ្តោតអារម្មណ៍លើការសិក្សាបានល្អប្រសើរ។ មនុស្សជាច្រើនចូលចិត្តភាពត្រជាក់នៃម៉ាស៊ីនត្រជាក់ ឬខ្យល់អាកាសនាពេលយប់។ ការស្តាប់សំឡេងសត្វល្អិតយំនៅជនបទនាពេលយប់ ផ្តល់នូវអារម្មណ៍ជិតស្និទ្ធនឹងធម្មជាតិ។ ពេលយប់គឺជាពេលវេលាដែលរាងកាយត្រូវការការជួសជុល និងសម្រាកឱ្យបានគ្រប់គ្រាន់។ ពន្លឺព្រះច័ន្ទនាពេលយប់ពេញបូណ៌មី បង្កើតបានជាបរិយាកាសដ៏ត្រជាក់ត្រជុំ។ ការមើលខ្សែភាពយន្តជាមួយគ្រួសារនាពេលយប់ គឺជាសកម្មភាពកម្សាន្តដ៏ល្អ។ មនុស្សភាគច្រើនចូលចិត្តភាពស្ងាត់ជ្រងំនៃពេលយប់ ដើម្បីអានសៀវភៅដែលខ្លួនស្រឡាញ់។ យប់ស្ងាត់គឺជាពេលដែលគំនិតច្នៃប្រឌិតជារឿយៗលេចឡើងក្នុងចិត្តមនុស្សជាច្រើន។ ពេលវេលានីមួយៗនៃថ្ងៃមានភាពស្រស់ស្អាត និងអត្ថន័យផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗ។ ការជ្រើសរើសពេលវេលាដែលខ្លួនចូលចិត្ត អាស្រ័យលើរបៀបរស់នៅ និងការងារប្រចាំថ្ងៃ។ ភាពស្ងប់ស្ងាត់គឺជាហេតុផលចម្បងដែលមនុស្សជាច្រើនចូលចិត្តពេលព្រលឹម ឬយប់ជ្រៅ។ ពន្លឺធម្មជាតិគឺជាកត្តាសំខាន់ដែលធ្វើឱ្យមនុស្សចូលចិត្តពេលព្រឹក និងពេលល្ងាច។ សីតុណ្ហភាពត្រជាក់គឺជាហេតុផលដែលមនុស្សជៀសវាងពេលថ្ងៃត្រង់ និងចូលចិត្តពេលយប់។ ការមានពេលវេលាសម្រាប់ខ្លួនឯង គឺជាអ្វីដែលគ្រប់គ្នាប្រាថ្នាចង់បានបំផុត។ ពេលវេលាដែលបាននៅជិតស្និទ្ធជាមួយមនុស្សជាទីស្រឡាញ់ តែងតែជាពេលវេលាដ៏ល្អបំផុត។ ការបានឃើញការផ្លាស់ប្តូរនៃផ្ទៃមេឃ ផ្តល់នូវការរំភើបចិត្តដល់អ្នកដែលចូលចិត្តសង្កេតមើលផ្ទៃមេឃ។ ភាពរស់រវើកនៃទីក្រុងនៅពេលខ្លះ ផ្តល់ថាមពលដល់មនុស្សដែលចូលចិត្តភាពមមាញឹក។ តុល្យភាពរវាងការងារ និងការសម្រាក កំណត់នូវពេលវេលាដ៏រីករាយប្រចាំថ្ងៃ។ មនុស្សភាគច្រើនឱ្យតម្លៃលើពេលវេលាដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងផាសុកភាព។ បរិយាកាសជុំវិញខ្លួនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការជ្រើសរើសម៉ោងដែលចូលចិត្ត។ ការចងចាំល្អៗពីអតីតកាល ជារឿយៗផ្សារភ្ជាប់ទៅនឹងពេលវេលាណាមួយនៃថ្ងៃ។ សំឡេងនៃធម្មជាតិគឺជាមន្តស្នេហ៍ដែលទាក់ទាញមនុស្សឱ្យចូលចិត្តពេលព្រលឹម។ ភាពងងឹតនាពេលយប់ផ្តល់នូវអារម្មណ៍នៃអាថ៌កំបាំង និងការសម្រាក។ ការបានធ្វើអ្វីដែលខ្លួនស្រឡាញ់ ធ្វើឱ្យពេលវេលានោះក្លាយជាពេលវេលាដ៏ពិសេស។ សេរីភាពពីសម្ពាធការងារ គឺជាហេតុផលដែលម៉ោងចេញសម្រាកត្រូវបានគេចូលចិត្ត។ រដូវកាលនីមួយៗផ្លាស់ប្តូរអារម្មណ៍របស់មនុស្សចំពោះពេលវេលានៃថ្ងៃ។ ការដឹងគុណចំពោះថ្ងៃថ្មី ធ្វើឱ្យពេលព្រឹកក្លាយជាពេលវេលាដ៏មានតម្លៃបំផុត។ សេចក្តីសុខក្នុងចិត្តអាចកើតមានគ្រប់ពេល ឱ្យតែយើងចេះរីករាយនឹងបច្ចុប្បន្នកាល។